ក្នុងពិធីភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ អាហារដែលប្រើសម្រាប់និមិត្តរូបមានសារៈសំខាន់ណាស់ដោយមិនត្រឹមតែជាចំណីសម្រាប់បរិភោគប៉ុណ្ណោះទេ តែវាថែមទាំងផ្ទុកនូវអត្ថន័យជ្រាលជ្រៅ និងជាពរជ័យសម្រាប់គូស្រករថ្មីផងដែរ។ អាហារទាំងនេះភាគច្រើនជាបង្អែម ឬនំចំណី ផ្លែឈើដែលតំណាងឲ្យភាពផ្អែមល្ហែម សាមគ្គីភាព និងសេចក្តីសុខក្នុងជីវិតគូរនាពេលអនាគត។ អាហារនិមិត្តរូបសំខាន់ៗក្នុងពិធីភ្ជាប់ពាក្យ រួមមាន៖ នំអន្សមជ្រូក នំគម ព្រមទាំងផ្លែឈើមួយចំនួន ដូចជាចេកណាំវ៉ា ដូង មង្ឃុត ផ្លែមាន ផ្លែត្រប់ និងផ្លែត្រឡាចជាដើម។ ចំពោះនំអន្សមជ្រូកមានអត្ថន័យខ្លាំងណាស់ក្នុងពិធីភ្ជាប់ពាក្យខ្មែរ ព្រោះដោយសារតែនំអន្សមជ្រូកត្រូវបានធ្វើពី អង្ករដំណើប ដែលមានលក្ខណៈស្អិតរមួត។ ហើយភាពស្អិតរមួតនេះ តំណាងឲ្យ ចំណងស្នេហ៍ដ៏រឹងមាំ ភាពស្មោះត្រង់ និងការស្រឡាញ់គ្នាទៅវិញទៅមក រវាងប្ដីប្រពន្ធ។ ចំណែកស្នូលសាច់ជ្រូក និងសណ្ដែកខៀវនៅក្នុងនំអន្សមជ្រូកតំណាងឲ្យ ភាពបរិបូណ៌ ភាពសម្បូរសប្បាយ និងទ្រព្យធន។ ការដាក់ស្នូលទាំងនេះ ក៏ដើម្បីជូនពរឲ្យគូស្វាមីភរិយាថ្មីមានជីវភាពធូរធារ និងចម្រុងចម្រើនផងដែរ។ ឯពណ៌បៃតងនៃស្លឹកចេកដែលវេចនំ ក៏ជានិមិត្តរូបនៃ ភាពស្រស់បំព្រង ភាពលូតលាស់ និងសេចក្តីសុខផងដែរ។ ចំពោះរូបរាងមូលវែងរបស់នំអន្សមជ្រូក តំណាងឲ្យ ភាពមូលមិត្ត ភាពចុះសម្រុង និងសេចក្តីសុខសាន្ត នៅក្នុងគ្រួសារ។ វាក៏ជាសញ្ញាថាគូស្វាមីភរិយានឹងរស់នៅជាមួយគ្នាដោយគ្មានជម្លោះ និងប្រកបដោយសុភមង្គលផងដែរ។ នំអន្សមជ្រូក ជាធម្មតាត្រូវបានរៀបចំជាគូរៗ ហើយដាក់តាំងលម្អយ៉ាងស្រស់ស្អាតនៅលើថាសពាន។ នំអន្សមជ្រូកត្រូវបានចាត់ទុកជា គ្រឿងភ័ស្តុតាងដ៏សំខាន់មួយ ក្នុងចំណោមភ័ស្តុតាងទាំង ៣៦ មុខ ដែលបង្ហាញពីការព្រមព្រៀង និងជាការជូនពរយ៉ាងប្រសើរពីចាស់ទុំ និងញាតិមិត្តទាំងអស់ដល់គូស្វាមីភរិយាថ្មី។ ចំណែកឯ នំគមក៏ជាបង្អែមនិងជានិមិត្តរូបដ៏សំខាន់មួយ ដែលមិនអាចអវត្តមានបានទ្បើយនៅក្នុងពិធីភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ។ នំគមមានអត្ថន័យសំខាន់ៗដោយនំគមត្រូវបានគេធ្វើឡើងជាគូៗ គឺមាន នំគមឈ្មោល និង នំគមញី។ ដែលនំគមឈ្មោល មានរាងស្រួចស្រឡូនខាងចុង រីឯនំគមញី មានរាងមូលទ្រវែង។ ការបែងចែករូបរាងនៃនំគមនេះតំណាងឲ្យគូស្វាមីភរិយាដែលត្រូវរស់នៅជាមួយគ្នាដោយចុះសម្រុង មានភាពជាដៃគូ និងចេះបំពេញឲ្យគ្នាទៅវិញទៅមកក្នុងជីវិត។ នំគមត្រូវបានធ្វើពី ម្សៅដំណើប ដែលមានលក្ខណៈស្អិតរមួតដែលភាពស្អិតរមួតនេះតំណាងឲ្យចំណងស្នេហ៍ដ៏រឹងមាំភាពស្មោះត្រង់ និងការស្រឡាញ់គ្នាទៅវិញទៅមក រវាងគូរស្នេហ៍ទាំងពីរ។ ហើយវាក៏ជាការជូនពរឲ្យជីវិតគូរមានភាពស្អិតរមួត មិនងាយបែកបាក់គ្នា ព្រមទាំងស្ថិតស្ថេរយូរអង្វែងផងដែរ។ បន្ថែមពីនេះ រសជាតិ ផ្អែមរបស់នំគមដែលបានមកពីស្ករ និងខ្ទិះដូង គឺតំណាងឲ្យជីវិតគូដែលពោរពេញទៅដោយភាពផ្អែមល្ហែម សេចក្ដីសុខ និងសុភមង្គល។ ហើយរសជាតិផ្អែមនេះវាក៏ជាការប្រាថ្នាឲ្យគូស្នេហ៍មានតែរឿងល្អៗ និងមានក្ដីសុខជានិច្ចផងដែរ។ នំគមត្រូវបានចាត់ទុកថាជាបង្អែមមង្គលក្នុងពិធីភ្ជាប់ពាក្យតាមបែបប្រពៃណីខ្មែរផងដែរ។ ការមាននំគមក្នុងពិធីភ្ជាប់ពាក្យ គឺគេជឿថាអាចនាំមកនូវ សិរីសួស្ដី លាភសំណាងល្អ និងភាពចម្រុងចម្រើនដល់ជីវិតគូ។ ក្រៅពីនំអន្សមជ្រូក នំគម ផ្លែឈើក៏មានអត្ថន័យជានិមិត្តរូបដ៏សំខាន់ក្នុងពិធីភ្ជាប់ពាក្យតាមប្រពៃណីខ្មែរផងដែរ។ ចំពោះចេកណាំវ៉ា តំណាងឲ្យ ភាពលូតលាស់ ភាពចម្រុងចម្រើន និងការមានបុត្រធីតាច្រើនតកូនតចៅ ព្រោះដើមចេកបន្តពូជដោយការចេញត្រយូង និងបែកមែកធាងជាច្រើន។ ហើយគេក៏ជឿថាចេកនាំមកនូវភាពត្រជាក់ត្រជុំ និងសុខសាន្តដល់គ្រួសារផងដែរ។ ចំណែកផ្លែដូង តំណាងឲ្យ ភាពបរិសុទ្ធ ភាពបរិបូណ៌ និងភាពត្រជាក់ត្រជុំ ព្រោះផ្លែដូងមានទឹកបរិសុទ្ធ និងអាចរស់នៅបានយូរអង្វែង។ ចំណែកឯផ្លែមង្ឃុត ជាផ្លែឈើដ៏មានរសជាតិឆ្ងាញ់ តំណាងឲ្យ ភាពផ្អែមល្ហែម ភាពបរិបូណ៌ និងលាភសំណាង។ រីឯផ្លែមានវិញ ឈ្មោះរបស់វាគឺតំណាងឲ្យគូស្រករថ្មីរកសុីមានបាន ចំណែករសជាតិរបស់វាគឺតំណាងឲ្យ ជីវិតគូដែលពោរពេញដោយភាពផ្អែមល្ហែម និងសុភមង្គល។ ចំណែកផ្លែត្រប់ រូបរាងរបស់វាតំណាងឲ្យឆាប់មានបុត្រធីតាតកូនតចៅ ឯឈ្មោះរបស់មានន័យឲ្យគូស្រករថ្មីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ អាហារនិមិត្តសញ្ញាទាំងនេះត្រូវបានរៀបចំយ៉ាងល្អិតល្អន់ និងស្រស់ស្អាតដាក់នៅលើថាសពានសម្រាប់ដាក់តាំងនៅមុខចាស់ទុំ និងភ្ញៀវកិត្តិយសក្នុងពិធីភ្ជាប់ពាក្យ។ ទាំងនេះក៏ត្រូវបានចាត់ទុកជា គ្រឿងភ័ស្តុតាង ដ៏សំខាន់ដែលបង្ហាញពីការព្រមព្រៀងរៀបចំពិធីរបស់គូស្នេហ៍ និងជាការជូនពរយ៉ាងសព្វគ្រប់ពីចាស់ទុំ និងញាតិមិត្តទាំងអស់។ ការរៀបចំដ៏ហ្មត់ចត់ និងការប្រើប្រាស់អាហារនិមិត្តរូបទាំងនេះ មិនត្រឹមតែបន្ថែមភាពឧឡារិក និងសោភ័ណភាពដល់ពិធីប៉ុណ្ណោះទេ។ ថែមទាំងជាមធ្យោបាយក្នុងការបន្តរក្សា និងផ្សព្វផ្សាយនូវទំនៀមទម្លាប់ ប្រពៃណី និងជំនឿដ៏ល្អផូរផង់របស់ដូនតាខ្មែរឲ្យនៅគង់វង្សយូរអង្វែងដល់មនុស្សជំនាន់ក្រោយផងដែរ។